ប្រទេសកម្ពុជាមិនត្រឹមតែសម្បូរទៅដោយធនធានធម្មជាតិ និងបេតិកភណ្ឌវប្បធម៌ដ៏សម្បូរបែបប៉ុណ្ណោះទេ តែក៏ជាលំនៅដ្ឋានរបស់ ជនជាតិភាគតិច ជាង ២០ ក្រុមផងដែរ។ ជនជាតិភាគតិចទាំងនេះមានភាសា ទំនៀមទម្លាប់ ប្រពៃណី និងជំនឿផ្សេងៗគ្នា ដែលរួមចំណែកយ៉ាងសំខាន់ដល់ភាពចម្រុះនៃវប្បធម៌ខ្មែរ។ ពួកគេភាគច្រើនរស់នៅក្នុងតំបន់ភ្នំខ្ពង់រាប និងតំបន់ព្រៃឈើដាច់ស្រយាល ដោយរក្សាបាននូវរបៀបរស់នៅប្រពៃណីរបស់ពួកគេ។ ទីមួយ តំបន់ភូមិភាគឦសាននៃប្រទេសកម្ពុជា រួមមាន ខេត្តរតនគិរី និង ខេត្តមណ្ឌលគិរី ដែលត្រូវបានគេស្គាល់ថាជាតំបន់ខ្ពង់រាបដ៏ធំល្វឹងល្វើយ។ តំបន់នេះជាជម្រកដ៏សំខាន់របស់ជនជាតិភាគតិចជាច្រើន ដែលភាគច្រើនជាក្រុមជនជាតិមន-ខ្មែរ។ ខេត្តរតនគិរី ជាខេត្តមួយដែលសម្បូរទៅដោយភ្នំ ព្រៃឈើក្រាស់ៗ និងធនធានធម្មជាតិដ៏ស្រស់ស្អាតដូចជា បឹងយក្សឡោម និងទឹកជ្រោះជាច្រើន។ ជនជាតិភាគតិចសំខាន់ៗដែលរស់នៅទីនេះរួមមាន ជនជាតិទំពួន គឺជាជនជាតិភាគតិចដែលមានចំនួនច្រើនជាងគេនៅរតនគិរី ហើយពួកគេមានប្រពៃណីនៃការធ្វើស្រែចម្ការតាមបែបវារីវប្បកម្ម និងមានវប្បធម៌ "ផ្ទះប្ដីប្រពន្ធ" ដ៏ល្បីល្បាញ។ ជនជាតិគ្រឹង ត្រូវបានគេស្គាល់តាមរយៈផ្ទះខ្ពស់ៗ និងរបរធ្វើស្រែចម្ការ ពួកគេមានជំនឿលើខ្មោចព្រាយអារក្ស និងមានពិធីកម្មបូជាផ្សេងៗ។ ជនជាតិកាចក់ រស់នៅតាមបណ្ដោយទន្លេសេសាន្ត និងសេកុង ពួកគេមានជំនាញក្នុងការចាប់ត្រី និងមានប្រពៃណីតម្បាញសូត្រ។ ជនជាតិចារាយ ត្រូវបានគេរកឃើញភាគច្រើននៅតំបន់ជិតព្រំដែនវៀតណាម និងឡាវ ពួកគេមានភាសា និងទំនៀមទម្លាប់ស្រដៀងនឹងជនជាតិវៀតណាម និងឡាវមួយចំនួន។ ខេត្តមណ្ឌលគិរី ជាខេត្តដែលមានទេសភាពព្រៃភ្នំ វាលស្មៅធំៗ និងជាពិសេសគឺ ដំរី ហើយខេត្តមណ្ឌលគិរីក៏ជាទីលំនៅរបស់ ជនជាតិភាគតិចសំខាន់ៗដែល។ ជនជាតិព្នង ជាជនជាតិភាគតិចធំជាងគេនៅមណ្ឌលគិរី ហើយពួកគេមានប្រពៃណីទាក់ទងនឹងការចិញ្ចឹម និងបង្វឹកដំរី ដែលជាផ្នែកមួយដ៏សំខាន់នៃជីវិត និងវប្បធម៌របស់ពួកគេ។ ពួកគេក៏មានជំនឿលើវិញ្ញាណធម្មជាតិ និងមានពិធីបូជាដំរី និងរបរចិញ្ចឹមដំរី ការធ្វើចម្ការកាហ្វេ និងដំណាំផ្សេងៗ ក៏ជាផ្នែកមួយនៃជីវភាពរបស់ពួកគេដែរ។ ទីពីរ តំបន់ជួរភ្នំក្រវាញ លាតសន្ធឹងពីភាគខាងជើងនៃប្រទេសថៃ ឆ្លងកាត់ប្រទេសកម្ពុជា រួមមាន ខេត្តកោះកុង ខេត្តពោធិ៍សាត់ និងខេត្តកំពង់ស្ពឺ។ តំបន់នេះសម្បូរទៅដោយព្រៃឈើក្រាស់ៗ ជីវៈចម្រុះដ៏សម្បូរបែប និងជាជម្រកដ៏កម្ររបស់សត្វព្រៃ។ ជនជាតិអារ៉ែង ជនជាតិចុង ត្រូវបានគេស្គាល់ថាជាអ្នកថែរក្សាព្រៃឈើ និងមានរបៀបរស់នៅបន្សាំទៅនឹងធម្មជាតិ។ ពួកគេមានភាសាផ្ទាល់ខ្លួនដែលស្ថិតក្នុងក្រុមភាសាមន-ខ្មែរ ហើយបច្ចុប្បន្នចំនួនប្រជាជនរបស់ពួកគេមានការថយចុះ។ ជនជាតិព្រៅ ជនជាតិព្រៅត្រូវបានគេជឿថាជាក្រុមជនជាតិភាគតិចចំណាស់ជាងគេមួយនៅកម្ពុជា។ ពួកគេរស់នៅតាមតំបន់ព្រៃភ្នំ និងមានជំនឿលើវិញ្ញាណព្រៃឈើ រីឯភាសា និងប្រពៃណីរបស់ពួកគេមានលក្ខណៈពិសេស។ ជនជាតិសួយ ពួកគេរស់នៅតាមតំបន់ភ្នំ និងមានរបរធ្វើស្រែចម្ការ និងបរបាញ់សត្វ។